អាណាចក្រខ្មែរបុរាណ ជាពិសេសក្នុងរជ្ជកាលព្រះបាទ ជ័យវរ្ម័នទី៧ មិនត្រឹមតែល្បីល្បាញដោយសារប្រាសាទដ៏មហិមាប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដ៏ទំនើប រួមមាន ផ្លូវថ្នល់ និងស្ពាន ដែលបានតភ្ជាប់មជ្ឈមណ្ឌលនានានៃអាណាចក្រ។ ប្រព័ន្ធនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រង ពាណិជ្ជកម្ម ការធ្វើដំណើរ និងការផ្សព្វផ្សាយព្រះពុទ្ធសាសនា។ ផ្លូវថ្នល់ក្នុងសម័យអង្គរមានលក្ខណៈប្លែកពីគេ ដោយសារការរចនា និងការសាងសង់ប្រកបដោយភាពវៃឆ្លាត។ ផ្លូវទាំងនោះមិនមែនជាផ្លូវរាបស្មើទាំងស្រុងនោះទេ តែជា កម្រាលផ្លូវលយខ្ពស់ពីដី ដែលសាងសង់ពីដីល្បាប់ និងថ្មបាយក្រៀម។ ការពារទឹកជំនន់ កម្ពស់របស់ផ្លូវជួយឲ្យការធ្វើដំណើរនៅតែអាចប្រព្រឹត្តទៅបាន ទោះបីជាមានទឹកជំនន់ក្នុងរដូវវស្សាក៏ដោយ។ ភាពធន់ ការប្រើប្រាស់ថ្មបាយក្រៀមធ្វើឲ្យផ្លូវមានភាពរឹងមាំ និងប្រើប្រាស់បានយូរអង្វែង។ ផ្លូវថ្នល់ទាំងនេះមិនត្រឹមតែសម្រាប់ធ្វើដំណើរទេ ថែមទាំងដើរតួនាទីជា ទំនប់ទឹក ដើម្បីគ្រប់គ្រងលំហូរទឹក និងអាចប្រើជា ប្រព័ន្ធធារាសាស្រ្ត សម្រាប់កសិកម្មទៀតផង។ ផ្លូវពីអង្គរទៅភីម៉ៃ ដែលស្ថិតនៅប្រទេសថៃក្នុងពេលបច្ចុប្បន្ន ជាផ្លូវប្រវត្តិសាស្រ្តមួយដ៏ល្បីល្បាញ ដែលមានប្រវែងប្រហែល ២២៥ គីឡូម៉ែត្រ។ ផ្លូវពីអង្គរទៅវត្តភូ ដែលស្ថិតនៅប្រទេសឡាវក្នុងពេលបច្ចុប្បន្ន បង្ហាញពីឥទ្ធិពល និងការគ្រប់គ្រងរបស់ខ្មែរបុរាណទៅដល់ភាគខាងជើង។ ផ្លូវពីអង្គរទៅបេងមាលា និងកោះកេរ្ដិ៍ ជាផ្លូវដែលតភ្ជាប់ប្រាសាទសំខាន់ៗផ្សេងទៀត ដែលបង្ហាញពីបណ្ដាញផ្លូវដ៏ស្មុគស្មាញ។ ផ្លូវពីអង្គរទៅសម្បូណ៌ព្រៃគុក និងភ្នំហាន់ជ័យ ដែលស្ថិតនៅក្នុងខេត្តកំពង់ចាម ឆ្លុះបញ្ចាំងពីការតភ្ជាប់រវាងរាជធានីអង្គរជាមួយមជ្ឈមណ្ឌលបុរាណផ្សេងៗទៀត។ ផ្លូវពីអង្គរទៅព្រះខ័នកំពង់ស្វាយ ផ្លូវដ៏សំខាន់មួយទៀតដែលតភ្ជាប់ទៅកាន់ប្រាសាទបុរាណ។ តាមបណ្ដោយផ្លូវទាំងនេះ គេបានសាងសង់ "ផ្ទះសំណាក់" ឬ "ធម្មសាលា"ជាច្រើនរយខ្នង ដែលបម្រើជាកន្លែងស្នាក់នៅ ព្យាបាលជំងឺ និងសំរាកលំហែសម្រាប់អ្នកធ្វើដំណើរ ព្រមទាំងមាន ស្រះទឹក សម្រាប់ដងទឹកទៀតផង។ ដើម្បីឲ្យការធ្វើដំណើរតាមផ្លូវថ្នល់ខាងលើមានភាពរលូន ព្រះបាទជ័យវរ្ម័នទី៧ បានបញ្ជាឲ្យសាងសង់ ស្ពានថ្ម រាប់រយស្ពានឆ្លងកាត់ទន្លេ អូរ និងប្រឡាយនានា។ ស្ពានទាំងនេះភាគច្រើនសាងសង់ដោយ ថ្មបាយក្រៀម និងមានបង្កាន់ដៃនាគ ដែលជាលក្ខណៈពិសេសនៃស្ថាបត្យកម្ម។ ហើយការសាងសងស្ពាននេះ គេបានសង្កេតឃើញថា មានលក្ខណៈពិសេសពីបុរាណយ៉ាងច្រើន។ សាងសង់ពីថ្មបាយក្រៀម ជាវត្ថុធាតុដើមដែលរឹងមាំ និងមានភាពធន់នឹងអាកាសធាតុ។ បង្កាន់ដៃនាគ ជានាគក្បាលប្រាំពីរ ឬប្រាំបួន ដែលលាតសន្ធឹងជាច្រើនក្បាលតំណាងឲ្យភាពរុងរឿង និងការការពារ។ ស្ពានកោង ស្ពានខ្លះមានរាងកោងដូចជាស្ពាននាគ ដែលបង្ហាញពីបច្ចេកទេសសាងសង់ដ៏ខ្ពង់ខ្ពស់របស់ខ្មែរបុរាណ។ ស្ពានសម្រាប់ប្រព័ន្ធធារាសាស្រ្ត ស្ពានខ្លះក៏ត្រូវបានសាងសង់ឡើងដើម្បីគ្រប់គ្រងលំហូរទឹកសម្រាប់កសិកម្មផងដែរ។ ហើយក៏មានស្ពានដែលនៅសេសសល់ពីសម័យមុនមកដល់បច្ចុប្បន្ននេះច្រើនដែរ។ ស្ពានកំពង់ក្ដី ឬហៅថា ស្ពាននាគ ស្ថិតនៅខេត្តកំពង់ធំ ជាស្ពានថ្មបាយក្រៀមដ៏ធំ និងវែងជាងគេ ដែលនៅមានរូបរាងដើមល្អ។ ស្ពាននេះបង្ហាញពីភាពប៉ិនប្រសប់ក្នុងការសាងសង់ស្ពាននាគ។ ស្ពានព្រះទ្វារ ស្ថិតនៅជិតប្រាសាទអង្គរធំ ជាស្ពានមួយក្នុងចំណោមស្ពានសំខាន់ៗដែលតភ្ជាប់ទៅកាន់រាជធានីអង្គរធំ។ ស្ពានស្វាយ និង ស្ពានបាគង ក៏ជាឧទាហរណ៍នៃស្ពានបុរាណដែលនៅសេសសល់ផងដែរ។ ពង្រឹងអំណាចកណ្ដាល អនុញ្ញាតឲ្យរាជការអាចបញ្ជូនកងទ័ព និងមន្ត្រីទៅគ្រប់គ្រងតំបន់ឆ្ងាយៗបានយ៉ាងឆាប់រហ័ស។ ជំរុញពាណិជ្ជកម្ម សម្រួលដល់ការដឹកជញ្ជូនទំនិញ និងទាក់ទាញពាណិជ្ជករពីបរទេស។ ផ្សព្វផ្សាយវប្បធម៌ និងសាសនា អនុញ្ញាតឲ្យការផ្សព្វផ្សាយព្រះពុទ្ធសាសនាមហាយានរីករាលដាលពេញអាណាចក្រ។ ការអភិវឌ្ឍន៍សេដ្ឋកិច្ច ជួយដល់វិស័យកសិកម្មតាមរយៈការគ្រប់គ្រងទឹក និងការដឹកជញ្ជូនផលិតផលកសិកម្ម។ សរុបមក ប្រព័ន្ធផ្លូវថ្នល់ និងស្ពានបុរាណនៃអាណាចក្រខ្មែរ មិនត្រឹមតែជាសមិទ្ធផលវិស្វកម្មដ៏អស្ចារ្យប៉ុណ្ណោះទេ ប៉ុន្តែក៏ជាភស្តុតាងមួយដែលបញ្ជាក់ពីភាពរុងរឿង អំណាច និងការរៀបចំដ៏ល្អប្រសើរនៃអាណាចក្រខ្មែរក្រោមរជ្ជកាលដ៏ខ្លាំងពូកែរបស់ព្រះបាទជ័យវរ្ម័នទី៧។